រឿងបរទេសដែលត្រូវបានបញ្ចូលសម្លេងទៅជាភាសាខ្មែរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្សាន្តរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ រឿងទាំងនេះបានចាក់ផ្សាយជាប្រចាំនៅតាមបណ្តាស្ថានីយទូរទស្សន៍ឯកជននានា និងតាមប្រព័ន្ធបណ្តាញសង្គមដ៏ពេញនិយមផ្សេងៗ។ ភាគច្រើន រឿងដែលត្រូវបាននាំចូលមកពីបរទេសគឺជាខ្សែភាពយន្តឬរឿងភាគដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត វប្បធម៌ ឬរឿងស្នេហាដែលបានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនបានយ៉ាងឆាប់រហ័ស។ រឿងបរទេសបញ្ចូលសម្លេងនៅកម្ពុជាភាគច្រើនមានប្រភពមកពីប្រទេសចិន កូរ៉េ ថៃ និងឥណ្ឌាជាដើម។ ឧទាហរណ៍ជាក់ស្តែងគឺរឿងភាគបុរាណចិនដែលមានឈុតឆាកប្រយុទ្ធសិល្បៈក្បាច់គុនដែលល្បីល្បាញតាំងពីយូរណាស់មកហើយ។ រឿងចិនភាគច្រើនបានបង្ហាញពីជីវិតតស៊ូរបស់តួអង្គសំខាន់ៗរហូតដល់ទទួលបានជោគជ័យនិងសេចក្ដីសុខ។ ចំណែកឯរឿងភាគកូរ៉េវិញបានផ្តោតសំខាន់លើរឿងស្នេហា កំប្លែង និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលធ្វើឲ្យយុវវ័យចូលចិត្តទស្សនា។ រឿងភាគថៃមានលក្ខណៈស្នេហាត្រីកោណនិងការសងសឹកគ្នាទៅវិញទៅមកនៅក្នុងរឿងដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ចង់តាមដានបន្ត។ រឿងភាគឥណ្ឌាមានលក្ខណៈជាមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅហើយតម្រូវឲ្យទស្សនិកជនមានការអត់ធ្មត់ខ្ពស់ក្នុងការទស្សនារឿងទាំងនេះ។ ប្រភេទរឿងនីមួយៗសុទ្ធតែមានលក្ខណៈពិសេសដែលទាក់ទាញចំណូលចិត្តអ្នកទស្សនាខុសៗគ្នាតាមចំណង់ចំណូលចិត្ត។ រឿងភាគថៃមួយចំនួនក៏បានបញ្ចូលនូវអបិយជំនឿ ឬមន្តអាគមដែលពាក់ព័ន្ធនឹងប្រពៃណីរបស់ពួកគេផងដែរ។ វប្បធម៌របស់ប្រទេសទាំងនោះក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងរឿងដែលពួកគេបានផលិតនិងនាំយកមកចាក់ផ្សាយនៅប្រទេសកម្ពុជា។ រឿងបរទេសបញ្ចូលសម្លេងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃ ផ្នត់គំនិត និងការនិយាយស្តីរបស់ប្រជាជនខ្មែរ។ យុវវ័យមួយចំនួនបានចាប់ផ្តើមស្លៀកពាក់ ឬកាត់សក់តាមតួអង្គដែលពួកគេចូលចិត្តធ្វើឲ្យមានការផ្លាស់ប្តូរម៉ូដទាន់សម័យ។ ចំណង់ចំណូលចិត្តនៃការហូបចុកក៏បានផ្លាស់ប្តូរទៅរកអាហារបរទេសមួយចំនួនផងដែរដូចជា គីមឈី និងតែគុជជាដើម។ ពាក្យស្លោក ឬឃ្លាពេចន៍ក្នុងរឿងបានក្លាយជាពាក្យពេញនិយមដែលមនុស្សបានប្រើប្រាស់ក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃ។ រឿងទាំងនោះបានបង្ហាញនូវផ្នត់គំនិតថ្មីៗអំពីស្នេហា ការងារ និងមិត្តភាពដែលខុសប្លែកពីប្រពៃណីរបស់ខ្មែរ។ ជាពិសេស រឿងទាំងនោះបានលើកឡើងពីគំរូវីរៈភាពដែលជំរុញទឹកចិត្តមនុស្សឲ្យខិតខំតស៊ូដើម្បីសម្រេចបំណងរបស់ខ្លួន។ ការប្រាស្រ័យទាក់ទងគ្នានៅក្នុងសង្គមក៏មានការផ្លាស់ប្តូរទៅតាមរឿងដែលពួកគេបានទស្សនាជាញឹកញាប់ផងដែរ។ យុវវ័យបានចាប់ផ្តើមប្រើប្រាស់កាយវិការ ឬទម្លាប់មួយចំនួនដែលបានឃើញនៅក្នុងរឿងដោយមិនដឹងខ្លួន។ រឿងភាគទាំងនោះបានធ្វើឲ្យមនុស្សមានការស្រមើលស្រមៃកាន់តែទូលំទូលាយអំពីជីវិតនិងសង្គមនៅបរទេស។ ពួកគេបានចាប់ផ្តើមមានក្តីស្រមៃចង់ទៅរស់នៅបរទេសដូចក្នុងរឿងដែលបានទស្សនាជារៀងរាល់ថ្ងៃ។ ការផ្លាស់ប្តូរទាំងនេះបានកើតឡើងដោយសារតែទស្សនិកជនបានលង់នឹងបរិយាកាសក្នុងរឿងដែលធ្វើឲ្យពួកគេចង់យកតម្រាប់តាម។ សរុបមក ឥទ្ធិពលទាំងនេះបានផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរមួយផ្នែកធំ។ ទោះបីជារឿងបរទេសផ្តល់នូវការកម្សាន្តក៏ដោយ ក៏វាបានជះឥទ្ធិពលអវិជ្ជមានដល់វប្បធម៌ខ្មែរផងដែរ។ ផលប៉ះពាល់ចម្បងគឺការបាត់បង់ចំណាប់អារម្មណ៍ចំពោះការផលិតរឿងខ្មែរនិងសិល្បៈជាតិ។ ការផលិតរឿងភាគក្នុងស្រុកមានការធ្លាក់ចុះទាំងគុណភាពនិងចំនួនដោយសារកង្វះការគាំទ្រពីទស្សនិកជន។ ដោយសារតែទស្សនិកជនភាគច្រើនងាកទៅរកការទស្សនារឿងបរទេសជាជាងរឿងខ្មែរ។ តម្លៃសីលធម៌និងប្រពៃណីខ្មែរមួយចំនួនក៏បានរងការប៉ះពាល់ដោយសារតែការយកតម្រាប់តាមរឿងទាំងនោះ។ ពេលខ្លះ រឿងបរទេសបានបង្ហាញឈុតឆាកដែលផ្ទុយពីប្រពៃណីនិងវប្បធម៌របស់ខ្មែរ។ ការគិត ការនិយាយស្តី និងសកម្មភាពមួយចំនួនក្នុងរឿងទាំងនោះអាចបង្វែរផ្នត់គំនិតរបស់យុវវ័យ។ ពួកគេបានចាប់ផ្តើមចាត់ទុកតម្លៃវប្បធម៌របស់បរទេសថាជារឿងទាន់សម័យនិងល្អឥតខ្ចោះ។ ការមិនឲ្យតម្លៃទៅលើវប្បធម៌របស់ខ្លួនបានធ្វើឱ្យអត្តសញ្ញាណជាតិមានការរង្គោះរង្គើបន្តិចម្ដងៗ។ វាបានបង្កឱ្យមានភាពភ័យខ្លាចថាវប្បធម៌ខ្មែរអាចនឹងត្រូវបានរំលាយដោយវប្បធម៌បរទេស។ ការរីកចម្រើននៃរឿងបញ្ចូលសម្លេងបានធ្វើឲ្យអ្នកផលិតខ្សែភាពយន្តខ្មែរមានការលំបាកក្នុងការប្រកួតប្រជែង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការទទួលឥទ្ធិពលនេះមិនមែនជារឿងអាក្រក់ទាំងស្រុងនោះទេ។ វាក៏បានជំរុញឲ្យអ្នកផលិតខ្មែរមានគំនិតច្នៃប្រឌិតថ្មីៗដើម្បីអភិវឌ្ឍវិស័យភាពយន្តក្នុងស្រុកផងដែរ។ ពួកគេបានចាប់ផ្តើមសិក្សាពីបច្ចេកទេសផលិតរបស់បរទេសដើម្បីលើកកម្ពស់គុណភាពរឿងខ្មែរ។ ដូច្នេះ ការប្រកួតប្រជែងនេះអាចក្លាយជាឱកាសសម្រាប់វប្បធម៌ខ្មែរដើម្បីអភិវឌ្ឍទៅមុខដោយឈរលើមូលដ្ឋានដើម។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ យើងត្រូវតែមានដំណោះស្រាយច្បាស់លាស់និងមានលក្ខណៈយូរអង្វែង។ ដំបូង យើងគួរតែលើកកម្ពស់ការផលិតរឿងភាគខ្មែរឲ្យមានគុណភាពកាន់តែប្រសើរឡើងដើម្បីទាក់ទាញទស្សនិកជន។ រឿងខ្មែរត្រូវតែមានលក្ខណៈទាន់សម័យនិងមានគុណភាពល្អទាំងផ្នែកសាច់រឿងនិងការផលិត។ យើងគួរតែបង្កើតរឿងដែលបង្ហាញពីវប្បធម៌ខ្មែរឲ្យបានទូលំទូលាយនិងគួរឲ្យចាប់អារម្មណ៍។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងការផលិតរឿងខ្មែរគឺជារឿងសំខាន់សម្រាប់អ្នកផលិតជំនាន់ថ្មី។ យើងក៏ត្រូវតែជំរុញឲ្យមានការផ្សព្វផ្សាយរឿងខ្មែរឲ្យបានទូលំទូលាយដល់មហាជនគ្រប់ទីកន្លែងផងដែរ។ ការបង្កើតវេទិកាសម្រាប់សិល្បករវ័យក្មេងដើម្បីបញ្ចេញសមត្ថភាពនិងគំនិតច្នៃប្រឌិតគឺជារឿងចាំបាច់។ ក្រសួងពាក់ព័ន្ធគួរតែមានការគាំទ្រដល់ការផលិតរឿងខ្មែរដើម្បីលើកកម្ពស់វិស័យនេះ។ យើងក៏គួរតែបង្រៀនយុវជនឲ្យមានការពិចារណាលើការទស្សនារឿងបរទេសដោយប្រើប្រាស់ប្រាជ្ញារបស់ខ្លួន។ ការជ្រើសរើសរឿងដែលល្អមើលគឺជារឿងសំខាន់ដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានពីវប្បធម៌ដែលមិនសមរម្យ។ គ្រួសារនិងសាលារៀនគួរតែដើរតួជាអ្នកណែនាំដល់កូនចៅឲ្យស្គាល់ពីតម្លៃវប្បធម៌របស់ខ្លួន។ ការរៀនសូត្រពីវប្បធម៌បរទេសជារឿងល្អ ប៉ុន្តែការថែរក្សាវប្បធម៌ខ្លួនឯងគឺជារឿងសំខាន់បំផុត។ ការយល់ដឹងអំពីឥទ្ធិពលរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេសនឹងជួយឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់។ ការបង្កើតតុល្យភាពរវាងការទទួលយកវប្បធម៌បរទេសនិងការថែរក្សាវប្បធម៌ខ្មែរគឺជារឿងចាំបាច់។ យើងត្រូវតែបន្តលើកកម្ពស់និងផ្សព្វផ្សាយនូវអត្តសញ្ញាណជាតិរបស់យើងដោយមោទនភាព។ ការផលិតរឿងដោយអ្នកដឹកនាំថ្មីៗដែលមានគំនិតច្នៃប្រឌិតនឹងជួយជំរុញវិស័យភាពយន្តខ្មែរ។ ការផ្តល់ឱកាសដល់អ្នកផលិតក្នុងស្រុកនឹងជួយកាត់បន្ថយការពឹងផ្អែកលើរឿងបរទេស។ ទោះបីជាយ៉ាងណាក៏ដោយ ការរួមបញ្ចូលគ្នារវាងការកម្សាន្តនិងការអប់រំគឺជារឿងសំខាន់។ ការបង្កើតកម្មវិធីទូរទស្សន៍ដែលមានលក្ខណៈអប់រំនិងកម្សាន្តទៅតាមចំណង់ចំណូលចិត្តរបស់យុវវ័យ។ ការយល់ដឹងពីចំណង់ចំណូលចិត្តរបស់ទស្សនិកជននឹងជួយក្នុងការផលិតរឿងប្រកបដោយប្រសិទ្ធភាព។ ការជជែកដេញដោលអំពីបញ្ហានេះក៏អាចជាមធ្យោបាយមួយក្នុងការស្វែងរកដំណោះស្រាយ។ ការបង្កើតក្រុមការងារដើម្បីវាយតម្លៃរឿងបរទេសដែលនាំចូលមកក្នុងប្រទេសក៏ជាគំនិតល្អ។ ក្រុមការងារទាំងនោះនឹងត្រួតពិនិត្យឈុតឆាកដែលមិនសមរម្យឬប៉ះពាល់ដល់វប្បធម៌។ ការលើកកម្ពស់ចំណង់ចំណូលចិត្តចំពោះរឿងខ្មែរនឹងជួយដល់សិល្បៈក្នុងស្រុក។ វាជាការងាររួមគ្នារបស់រដ្ឋាភិបាល អ្នកផលិត និងប្រជាជនទាំងអស់។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគួរតែបង្កើតគោលនយោបាយច្បាស់លាស់ដើម្បីលើកទឹកចិត្តអ្នកផលិតរឿងខ្មែរ។ គោលនយោបាយនេះអាចរួមបញ្ចូលទាំងការផ្តល់មូលនិធិ ឬការអនុគ្រោះពន្ធដល់ក្រុមហ៊ុនផលិតភាពយន្តក្នុងស្រុក។ ការរៀបចំមហោស្រពភាពយន្តជាតិប្រចាំឆ្នាំក៏អាចជួយជំរុញទឹកចិត្តសិល្បករខ្មែរផងដែរ។ មហោស្រពនេះនឹងផ្តល់ឱកាសឲ្យពួកគេបង្ហាញស្នាដៃនិងទទួលការកោតសរសើរពីមហាជន។ ការសហការជាមួយអ្នកជំនាញបរទេសដើម្បីផ្លាស់ប្តូរបទពិសោធន៍និងចំណេះដឹងគឺជារឿងសំខាន់។ វាអាចជួយបង្កើនគុណភាពផលិតកម្មឲ្យកាន់តែមានលក្ខណៈស្តង់ដារអន្តរជាតិ។ តាមសាលារៀន គួរតែមានកម្មវិធីសិក្សាដែលលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ភាពយន្តជាតិ។ សិស្សានុសិស្សគួរតែត្រូវបានបង្រៀនឲ្យចេះវិភាគរឿង និងយល់ដឹងពីសារៈសំខាន់នៃភាពយន្តខ្មែរ។ ការរៀបចំព្រឹត្តិការណ៍ចាក់បញ្ចាំងភាពយន្តខ្មែរនៅតាមសហគមន៍ក៏ជាគំនិតដ៏ល្អមួយដែរ។ វាជួយឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈបានស្គាល់និងគាំទ្រដល់ស្នាដៃរបស់កូនខ្មែរ។ ក្រុមហ៊ុនឯកជនក៏អាចចូលរួមចំណែកតាមរយៈការឧបត្ថម្ភដល់គម្រោងផលិតរឿងថ្មីៗ។ ការវិនិយោគទៅលើវិស័យសិល្បៈនេះនឹងផ្តល់ផលចំណេញរយៈពេលវែង។ ស្ថានីយទូរទស្សន៍គួរតែកំណត់ម៉ោងពិសេសសម្រាប់ចាក់ផ្សាយរឿងខ្មែរ។ ការផ្តល់អាទិភាពដល់រឿងខ្មែរនឹងជួយទាក់ទាញទស្សនិកជនឲ្យត្រឡប់មកវិញ។ វាជាការទទួលខុសត្រូវរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីការពារនិងអភិវឌ្ឍវិស័យភាពយន្តខ្មែរ។ ការបង្កើតវេទិកាអនឡាញសម្រាប់ទស្សនារឿងខ្មែរដែលមានតម្លៃសមរម្យក៏ជាជម្រើសល្អដែរ។ វេទិកានេះអាចផ្តល់នូវបទពិសោធន៍ទស្សនាដ៏ងាយស្រួលនិងមានគុណភាពខ្ពស់។ ការបង្កើតយុទ្ធនាការផ្សព្វផ្សាយដើម្បីបង្ហាញពីភាពខ្លាំងរបស់រឿងខ្មែរក៏ចាំបាច់ដែរ។ យុទ្ធនាការនេះគួរតែផ្តោតលើការបង្ហាញពីភាពច្នៃប្រឌិតនិងទេពកោសល្យរបស់សិល្បករខ្មែរ។ សិល្បករខ្លួនឯងក៏គួរតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្នាដៃដែលមានគុណភាព។ ពួកគេត្រូវតែយល់ថាការងាររបស់ពួកគេមិនមែនត្រឹមតែការកម្សាន្តនោះទេ តែជាការបន្តវេនវប្បធម៌ជាតិ។ ដូច្នេះ ការសហការនិងការគាំទ្រគ្នាទៅវិញទៅមកគឺជារឿងចាំបាច់ដើម្បីដោះស្រាយបញ្ហាទាំងនេះ។